សុភាសិតខ្មែរ «កាំបិតចិតដងឯង» គឺជាពាក្យប្រៀបធៀបដ៏ខ្លី តែមានអត្ថន័យទូលំទូលាយ ដែលបង្កប់នូវមេរៀនដ៏សំខាន់អំពី ផលវិបាកនៃការប្រើប្រាស់សមត្ថភាព ឬឥទ្ធិពលផ្ទាល់ខ្លួនខុស ឬ ការធ្វើបាបខ្លួនឯងដោយអចេតនា។ សុភាសិតនេះរំលឹកយើងឲ្យចេះប្រុងប្រយ័ត្ន និងប្រើប្រាស់ធនធានផ្ទាល់ខ្លួនដោយប្រាជ្ញា។ អត្ថន័យត្រង់ «កាំបិត» តំណាងឲ្យ សមត្ថភាព ចំណេះដឹង អំណាច ឥទ្ធិពល ឬ ឧបករណ៍ដែលយើងមាននៅក្នុងដៃ។ កាំបិត គឺជាឧបករណ៍ដ៏មុតស្រួចដែលអាចប្រើប្រាស់ដើម្បីបង្កើត ច្នៃប្រឌិត ឬបំផ្លាញ។ ឃ្លាថា «ដងឯង» មានន័យថាដងកាំបិតគឺជាផ្នែកមួយរបស់កាំបិតផ្ទាល់ ដែលជាចំណុចចាប់កាន់។ ការចិតដងឯង មានន័យថា ការប្រើប្រាស់កាំបិតនោះបែរមកធ្វើបាប ឬបំផ្លាញផ្នែករបស់ខ្លួនឯងទៅវិញ ដោយមិនដឹងខ្លួន ឬដោយការធ្វេសប្រហែស។ រួមមកវិញ ពាក្យ «កាំបិតចិតដងឯង» មានន័យថា ការប្រើប្រាស់សមត្ថភាព ឥទ្ធិពល ឬធនធានផ្ទាល់ខ្លួន ហើយវាបកមកធ្វើបាបខ្លួនឯងវិញ ដោយការដែលយើងមិនបានគិតគូរវែងឆ្ងាយ។ អត្ថន័យអប់រំសុភាសិតនេះបង្កប់នូវមេរៀនអប់រំដ៏មានតម្លៃជាច្រើនសម្រាប់ជីវិតប្រចាំថ្ងៃ និងសង្គម។ វាអប់រំអោយយើងមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សមត្ថភាព មនុស្សម្នាក់ៗសុទ្ធតែមានសមត្ថភាព ចំណេះដឹង ឬអំណាចរៀងៗខ្លួន។ សុភាសិតនេះដាស់តឿនឲ្យយើងចេះ ប្រើប្រាស់សមត្ថភាពទាំងនោះដោយប្រាជ្ញា និងប្រុងប្រយ័ត្ន ព្រោះប្រសិនបើប្រើប្រាស់ខុស វានឹងអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬអ្នកដទៃ។ ផលវិបាកនៃការធ្វេសប្រហែស ពោលគឺការចិតដងឯង ក៏អាចបណ្ដាលមកពី ការធ្វេសប្រហែស ឬ ការមិនប្រុងប្រយ័ត្ន។ ឧទាហរណ៍៖ ការប្រើប្រាស់អំណាចខុស អាចនាំឲ្យបាត់បង់តំណែង ឬការមិនទុកចិត្ត ហើយការប្រើប្រាស់ចំណេះដឹងខុស អាចធ្វើឲ្យយើងជួបបញ្ហា។ ការធ្វើបាបខ្លួនឯងដោយអចេតនា ដោយមិនដឹងខ្លួន វាអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ខ្លួនយើងទៅថ្ងៃក្រោយ។ ឧទាហរណ៍៖ ការប្រើប្រាស់សម្ដីមិនគិត អាចធ្វើឲ្យបាត់បង់មិត្តភក្តិ ហើយការធ្វើជំនួញដោយមិនប្រយ័ត្ន អាចបណ្ដាលឲ្យខាតបង់ទ្រព្យ។ យើងត្រូវមានការយល់ដឹងពីដែនកំណត់ និងហានិភ័យ រាល់សមត្ថភាព ឬអំណាចសុទ្ធតែមានដែនកំណត់ និងហានិភ័យរបស់វា។ យើងត្រូវចេះស្គាល់ពីដែនកំណត់ទាំងនេះ ដើម្បីជៀសវាងការប្រើប្រាស់ហួសហេតុ ឬខុសគោលដៅ។ សុភាសិតនេះរំលឹកយើងឲ្យមាន ការប្រុងស្មារតីជានិច្ច ក្នុងគ្រប់សកម្មភាព។ ការគិតឲ្យបានវែងឆ្ងាយ និងពិចារណាពីផលវិបាកមុននឹងធ្វើអ្វីមួយ គឺជាគន្លឹះដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ សុភាសិត «កាំបិតចិតដងឯង» គឺជាពាក្យទូន្មានដ៏មានតម្លៃដែលដាស់តឿនយើងឲ្យចេះប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់នូវអ្វីដែលយើងមាន។ ការប្រើប្រាស់សមត្ថភាព ឥទ្ធិពល ឬធនធានដោយគ្មានការគិតគូរល្អិតល្អន់ អាចបណ្ដាលឲ្យយើងធ្វើបាបខ្លួនឯងដោយមិនដឹងខ្លួន ដែលនាំមកនូវផលវិបាកធ្ងន់ធ្ងរ។